រឿងភ្នំសុពណ៌កាឡី គឺជាការលះបង់ដ៏សោកសៅមួយ ដែលត្រូវបាននិទានតៗគ្នាពីជំនាន់មួយទៅជំនាន់មួយនៅក្នុងខេត្តក្រចេះ។ រឿងព្រេងនេះបានផ្សារភ្ជាប់ទៅនឹងទីតាំងភូមិសាស្ត្រជាក់ស្តែង គឺភ្នំសុពណ៌កាឡី ដែលជាភស្តុតាងរស់រវើកនៃសាច់រឿងដ៏គួរឲ្យរំជួលចិត្តនេះ។ ភ្នំសុពណ៌កាលី មានទីតាំងស្ថិតនៅ ភូមិជ្រោយថ្ម ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដែលមានរាងដូចជាក្រពើ ។ ភ្នំនេះមានកាំជណ្ដើរ៨៦៤កាំ នៅលើភ្នំមានវត្ត ព្រមទាំងមានកន្លែងជាច្រើនសំរាប់ភ្ញៀវទេសចរទៅកំសាន្តក៏ដូចចូលក្នុងវិហារគោរពព្រះពុទ្ធបដិមា។ នៅទីនោះមានរូបចម្លាក់ដំរីក្បាលបី កន្លែងឆ្លាក់ព្រះ វត្តអារាម រន្ធល្អាងបុរាណជាដើម។ កាលពីព្រេងនាយ មានក្រពើមួយឈ្មោះ " សុពណ៌កាឡី” ខ្លួនធំមហិមា មានឫទ្ធានុភាពពូកែណាស់ ឥត ក្រពើណាប្រឡងឫទ្ធិផងបាន។ វាអាស្រ័យនៅក្នុងអន្លង់មួយឈ្មោះអន្លង់សាលី ដែលសព្វថ្ងៃហៅ ភូមិអន្លង់ សាលី ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាខាងក្រោមភ្នំ សុពណ៌កាឡី ចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ។ ក្នុងសម័យជាមួយគ្នានោះ នៅឃុំមហាលាភ ស្រុកកោះសុទិន ក្នុងខេត្តកំពង់ចាម មានក្រពើមួយឈ្មោះ " នាងឱរ៉ៃ " នៅអាស្រ័យក្នុងទឹកទន្លេតូច ត្រង់កំពង់វត្តមហាលាភ។ វាជាក្រពើរបស់លោកសង្ឃចិញ្ចឹម ពេល លោកនិមន្តទៅបិណ្ឌបាត ក្រពើនោះតែងបញ្ចុះចម្លងលោកទៅ ដល់លោកនិមន្តត្រឡប់មកវិញជាធម្មតា ។ ក្រពើនោះ មានមាឌធំណាស់ ក្បាល ៧ហត្ថ តំណែងខ្លួនជាមនុស្សបាន ។ កាលវាតំណែងខ្លួនជាមនុស្ស បានឮពាក្យមនុស្សនិយាយគ្នាថា " ក្រពើឈ្មោះ នាងឱរ៉ៃ ធំអ្វីប៉ុណ្ណឹង ក្រពើឈ្មោះ សុពណ៌កាឡី នៅអន្លង់ សាលី ធំជាងនេះទៅទៀត " ។ នាងឱរ៉ៃ បានឮមនុស្សនិយាយដូច្នេះ ក៏នៅជាក្រពើដូចដែលហែលទៅតាមទន្លេតូច មានចម្ងាយច្រើន គីឡូម៉ែត្រ សំដៅទៅរកក្រពើ សុពណ៌កាឡី។ ដោយប្រាថ្នានឹងប្រឡងឫទ្ធិគ្នា លុះចេញទៅដល់មាត់ពាម ផ្កាយម្រេច ប្រទះនឹងតាចាស់យាយចាស់កំពុងចែវទូកឆ្លងទន្លេធំ។ នាងឱរ៉ៃ ក៏គិតថា " បើខ្លួនអញនៅជាក្រពើ នឹងសុំដោយសារតាយាយនេះពុំបានទេ ព្រោះគាត់ខ្លាច ដូច្នេះ គួរអញនិម្មិតខ្លួនជាលោកនេន ទើបសុំដោយ សារគាត់បាន " ។ គិតហើយ ក៏និម្មិតខ្លួនជាលោកនេន សុំដោយសារជាមួយតាយាយបានដូចបំណង ។ នាងឱរ៉ៃ ជាលោកនេន មិនបានឲ្យតាចែវកន្សៃទូកទេ បង្គាប់តាថា " សូមតាទៅអង្គុយកាន់ជើងចែវខាងក្បាល ទូកទប់ខ្លួនឲ្យនឹងចុះ” ។ ថាដូច្នេះហើយ លោកនេនក្រពើក៏ខំចែវទូកលឿនបន្តិចម្តងៗ យូរទៅរឹតតែលឿនឡើងៗ ដោយអំណាចនាងឱរ៉ៃ និម្មិតយកកន្ទុយជួយកាយទឹកផ្សំផង ចំនួនកន្លះថ្ងៃទើបទៅដល់ទីកន្លែង ក្រពើ សុពណ៌កាឡី ។ នាងឱរ៉ៃលោកនេន សួរតាយាយថា " តាឡើងត្រើយខាងស្តាំណា?" ។ តាឆ្លើយ ប្រាប់វិញថា " តាឡើងត្រើយខាងស្តាំនេះបានហើយ" ។ លុះចូលទូកទៅដល់កំពង់ នាងឱរ៉ៃ លោកនេន ជួយអូសទូកតាយាយផុតពីទឹក ។ តាថា ដាក់ទូកត្រង់ហ្នឹងបានហើយ" ។ នាងឱរ៉ៃ លោកនេនថា "ពុំបានទេ តា!” ថាហើយក៏អូសទូកនោះ ទៅដាក់ដល់ចិញ្ចើមច្រាំង ចងក្រៀកដោយច្រវាក់ភ្ជាប់នឹងបង្គោល។ ព្រោះ នាងឱរ៉ៃ គិតថា " នៅពេលប្រឡងឫទ្ធិគ្នានោះរលកទឹកខ្លាំងណាស់ ពោរដល់ចិញ្ចើមច្រាំង បើប្រហែលមិនចងឲ្យ ជាប់មុខជានឹងអណ្តែតទូកនោះបាត់។ គិតហើយក៏សំដែងឫទ្ធិប្រែខ្លួនជាក្រពើលោតចុះទៅក្នុងទឹក ហែល សំដៅទៅរកក្រពើ សុពណ៌កាឡី។ បានជួបហើយក៏ប្រខាំគ្នាដោយឫទ្ធិយ៉ាងអស្ចារ្យ បញ្ឈរខ្លួនផុតពីទឹកផ្អើល អស់មនុស្សមកមើលត្រៀបត្រា រលកទឹកបោកហួសចិញ្ចើមច្រាំង ។ លុះប្រខាំគ្នាយូរទៅ ក្រពើ នាងឱរ៉ៃ មានឫទ្ធិជាងខាំត្រូវពោះក្រពើ សុពណ៌កាឡីៗ ក៏ធ្លាយពោះស្លាប់មួយរំពេចទៅ កើតជាភ្នំមួយហៅថា " ភ្នំ សុពណ៌កាឡី " តាមឈ្មោះក្រពើនោះដរាបមកដល់សព្វថ្ងៃនេះ ។ ភ្នំនេះ ពូកែស័ក្តិសិទ្ធិណាស់ បើអ្នកណាទៅរៀនមន្តវិជ្ជានៅទីភ្នំនោះ កំពុងអង្គុយស្វាធ្យាយ តែងមានពួក បិសាចមកច្បងធ្វើជាដុំមាសប៉ុនដូងទុំ ឬស្រីក្រមុំមកពិតអែបស្មាសងខាង។ បើអ្នករៀនវិជ្ជានោះ ភ្លាត់ចំណាប់ ចង់បានរបស់នោះ មុខជាពួកនេះវាយបំបាក់កស្លាប់ពុំខាន ។ កាលមានជ័យជម្នះហើយ ក្រពើ នាងឱរ៉ៃ នោះ ក៏ត្រឡប់មកទីលំនៅវិញ ។ លុះបានយូរទៅបន្តិចទៅ ក្រពើ នោះកំពុងតែបញ្ឆេះលោកនេនឆ្លងទឹក ស្រាប់តែប្រទះនឹងក្រពើបច្ចាមិត្តដទៃទៀតមកបៀតបៀន នាងឱរ៉ៃ ក៏ គិតថា " ឥឡូវនេះនឹងទុកលោកនេននៅកន្លែងណា?" ។ រកកន្លែងនឹងដាក់គ្មាន នាងឱរ៉ៃ ក៏លេបលោកនេន ចូលទៅក្នុងពោះខ្លួនហើយប្រយុទ្ធនឹងក្រពើជាបច្ចាមិត្ត ។ ក្រពើបច្ចាមិត្ត ចាញ់ក្រពើនាងឱរ៉ៃ ហើយគេចខ្លួន រត់បាត់ទៅ ។ លុះរួចកិច្ចប្រយុទ្ធហើយ នាងឱរ៉ៃ ក៏ខ្ជាក់លោកនេនចេញពីពោះតាមមាត់ខ្លួនមកវិញ ឃើញលោកនេននោះ សុគតទៅហើយ ក៏កើតសេចក្តីសោកស្តាយក្រៃពេក ។ នៅឱកាសដែលពួកមហាជន កំពុងធ្វើបុណ្យឈាបនកិច្ចរំលាយសពលោកនេននោះ, ក្រពើ នាងឱរ៉ៃ ក៏វារ ឡើងទៅដេកលើភ្នក់ភ្លើងដែលកំពុងឆេះពេញអំណាច ។ តេជោធាតុក៏ឆេះក្រពើ នាងឱរ៉ៃ នោះបាត់បង់ជីវិត ទៅមួយរំពេចដែរ ។